នៅក្នុងប្រទេសកម្ពុជា មានរឿងព្រេងជាច្រើនប្រភេទណាស់ ដោយរឿងទាំងនោះតែងបានបង្ហាញពី ប្រវត្តិសាស្រ្ដ ទីតាំងភូមិសាស្រ្ដ ហេតុការណ៍ ឬរឿងរ៉ាវផ្សេងៗ។ ចំពោះរឿង ភ្នំំយ៉ាតនៅប៉ៃលិន ជារឿងព្រេងខ្មែរមួយដែលបាននិយាយពី ប្រវត្តិ និងទីតាំងនៃភ្នំយ៉ាត ព្រមទាំងប្រវត្តិនៃការដាក់ឈ្មោះភ្នំយ៉ាតទៀតផង។ រឿង ភ្នំំយ៉ាតនៅប៉ៃលិន ស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ដែលបានបង្ហាញពីទីកន្លែងដែលមានពិតប្រាកត់ក្នុងប្រទេសកម្ពុជា។ រឿងនេះ គេពុំស្គាល់អ្នកនិពន្ធ និងថ្ងៃខែតែងនិពន្ធច្បាស់លាស់នោះទេ ព្រោះរឿងនេះបានបន្តនិយាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬពីមួយជំនាន់ទៅមួយជំនាន់។ ហើយរឿងនេះដែរ ក៏ជាប្រភេទរឿងប្រជាប្រិយផងដែរ។ រឿង ភ្នំំយ៉ាតនៅប៉ៃលិននេះមានដំណាលថា មានប្ដីប្រពន្ធពីរនាក់មានឈ្មោះយ៉ាតដូចគ្នា គឺប្ដីក៏ឈ្មោះយ៉ាត ប្រពន្ធក៏ឈ្មោះយ៉ាត។ ប្ដីប្រពន្ធទាំងពីរនាក់នេះ រស់នៅស្រុកប៉ៃលិនដោយប្រកបរបរជាអ្នកជីកត្បូង។ លុះដល់ពេលចាស់ជរា ពួកគាត់ពុំអាចទៅធ្វើការធ្ងន់ៗដូចសព្វដងបានឡើយ គាត់ទាំងពីរក៏បានទៅធ្វើធម៌នៅលើភ្នំមួយទាំងពីរនាក់ប្ដីប្រពន្ធ។។ នាពេលនោះហើយអ្នកផងក៏នាំគ្នាសន្មត់យកឈ្មោះគាត់ធ្វើជាឈ្មោះភ្នំនេះឡើង ដោយហៅថា ភ្នំយ៉ាត។ នៅពេលនោះដែរអ្នកស្រុកប៉ៃលិនខ្លះ ដែលធ្លាប់យកត្បូងទៅលក់នៅឯស្រុកសៀមញឹកញាប់ ធ្វើឲ្យពួកគេមានជីវភាពធូរធារផង។ គេក៏នាំគ្នាទិញកាំភ្លើងដៃខ្លះ កាំភ្លើងវែងខ្លះ សម្រាប់យកមកការពារទ្រព្យសម្បត្ដិនិងភូមិឋានរបស់ខ្លួន។ តែនៅពេលអផ្សុក អ្នកទាំងនេះតែងយកកាំភ្លើងទៅបាញ់សត្វពេញតែព្រៃ ដោយសារតែស្រុកប៉ៃលិនសម្បូរព្រៃស្ដុកធំៗនិងសត្វព្រៃជាច្រើនប្រភេទ។ ការបរបាញ់សត្វនេះនាំឱ្យផ្អើលដល់ពពួកអារក្ស អ្នកតាដែលនៅក្នុងព្រៃនោះផងដែរ។ នៅថ្ងៃមួយ មានអ្នកតាមួយរូបដែលមានឬទ្ធិអំណាចជាងគេ ក៏បានតំណែងខ្លួនមកជួបជាមួយតាយ៉ាត និង យាយយ៉ាត ដើម្បីផ្ដាំផ្ញើរឱ្យនិយាយនឹងពពួកអ្នកបរបាញ់ទាំងនោះថា កុំឱ្យដើរបរបាញ់សត្វនៅក្នុងព្រៃទាំងនោះទៀត។ ដោយសារសំឡេងនៃការបាញ់កាំភ្លើងរបស់ពួកគេ បានធ្វើឲ្យអ្នកតាទាំងអស់ភ័យរត់ខ្ចាត់ខ្ចាយ និងនៅពុំបានសុខទេ។ ដូច្នេះហើយសូមឱ្យអ្នកទាំងនោះបញ្ឈប់ការបរបាញ់របស់ពួកគេ ហើយអ្នកតាទាំងអស់នឹងជួយពួកគេឲ្យរកឃើញនូវត្បូងថ្មយ៉ាងថ្លៃៗ ឲ្យបានច្រើនដើម្បីឲ្យពួកគេក្លាយទៅជាអ្នកមានគ្រប់ៗគ្នា ប៉ុនែ្ដនៅពេលមានបានហើយ ពួកគេត្រូវនាំគ្នាកសាងវត្ដមួយនៅលើភ្នំយ៉ាតនេះ មិនតែប៉ុណ្ណោះពួកគេក៏ត្រូវរៀបចំការលេងភ្លេងនិងរាំរបាំក្ងោកជារៀងរាល់ថ្ងៃសិលផងដែរ។ នៅពេលដែលអ្នកតាផ្ដាំផ្ញើររួចហើយ អ្នកតានោះក៏បាត់ខ្លួនទៅវិញភ្លាម។ ឯយាយយ៉ាត តាយ៉ាត ក៏នាំរឿងនេះទៅផ្សាយប្រាប់ពួកអ្នកស្រុកទាំងអស់ឱ្យបានដឹងគ្រប់ៗគ្នា។ ពេលអ្នកស្រុកដឹងដំណឹងនេះហើយ ក៏ព្រមគោរពតាមបំណងរបស់អ្នកតានោះរហូតមក។ តម្លៃអប់រំនៃរឿងនេះ គឺបង្រៀនឲ្យមនុស្សគ្រប់គ្នាឲ្យចេះប្រើធនធានធម្មជាតិដោយការពិចារណា ថែមទាំងត្រូវចេះដឹងគុណធម្មជាតិ ព្រមទាំងត្រូវគោរពដល់អារុកអារក្សអ្នកតាដែលថែរក្សាតាមព្រៃព្រឹក្សាទៀតផង។ មិនតែប៉ុណ្ណោះរឿងនេះក៏បានបង្រៀនមនុស្សឲ្យចេះ ធ្វើបុណ្យដាក់ទាន និងធ្វើតែអំពើល្អ។ សរុបជារួមមក រឿង ភ្នំំយ៉ាតនៅប៉ៃលិននេះបានបង្ហាញពីប្រវត្តិនៃការដាក់ឈ្មោះនៃភ្នំយ៉ាត បានឆ្លុះបញ្ចាំងឲ្យឃើញពីជីវភាពរស់នៅរបស់ប្រជាជននាសម័យនោះ ព្រមទាំងជំនឿ ទំនៀមទំម្លាប់ប្រពៃណីខ្មែរផងដែរ។